នៅក្នុងគ្រួសារខ្មែរ អ៊ុំប្រុស ឬ អ៊ុំស្រីមានតួនាទីដ៏គួរឱ្យគោរព និងមានឥទ្ធិពលផងដែរ។ ពួកគាត់ច្រើនត្រូវបានមើលឃើញថាជាឪពុក ឬម្តាយទីពីររបស់ក្មួយប្រុស និងក្មួយស្រី។ ការបញ្ចេញមតិរបស់ពួកគាត់ក៏មានឥទ្ធិខ្លាំង នៅពេលមានការពិភាក្សាឬសម្រេចចិត្តក្នុងគ្រួសារដែរ។ ក្នុងវប្បធម៌ប្រពៃណីខ្មែរ មនុស្សចាស់ត្រូវបានទទួលការគោរពយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះអ្នកដែលមានអាយុច្រើនជាងគេក្នុងគ្រួសារ ដូចជាអ៊ុំប្រុស ឬ អ៊ុំស្រីជាដើម។ បន្ទាប់ពីយាយ និងតា អ៊ុំប្រុស និងអ៊ុំស្រីមានឋានៈខ្ពស់ជាងគេក្នុងគ្រួសារ។ ជានិច្ចជាកាល អ៊ុំប្រុស និងអ៊ុំស្រីដើរតួនាទីជាអ្នកផ្តល់ដំបូន្មាន ឬអ្នករក្សាសន្តិភាពក្នុងគ្រួសារទាំងមូល។ នៅពេលមានជម្លោះ មតិរបស់ពួកគាត់ច្រើនត្រូវបានគេចាត់ទុកថាជម្រើសល្អ និងមានយុត្តិធម៌។ សមាជិកគ្រួសារឯទៀតតែងតែសួរមតិពួកគាត់ មុនពេលគេធ្វើការសម្រេចចិត្តសំខាន់ៗ។ ពេលខ្លះ អ៊ុំប្រុស ឬ អ៊ុំស្រីអាចនឹងចូលរួមជួយរៀបចំពិធីប្រពៃណី និងពិធីសាសនានានាក្នុងគ្រួសារផងដែរ។ នៅពេលមានមង្គលការ ពួកគាត់ច្រើនជាអ្នកតំណាងគ្រួសារ ឬឱ្យពរដល់កូនកម្លាះ និងកូនក្រមុំ។ ពួកគាត់ថែមទាំងទទួលខុសត្រូវក្នុងការរក្សាសាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកនៅក្នុងគ្រួសារផងដែរ។ កូនចៅ ឬក្មេងៗ ត្រូវតែបង្ហាញការគោរពយ៉ាងជ្រាលជ្រៅទៅកាន់អ៊ុំប្រុស និង អ៊ុំស្រី។ អ៊ុំប្រុស និងអ៊ុំស្រីក៏ជាអ្នកថែរក្សាប្រពៃណីគ្រួសារ និងគុណតម្លៃដែលបន្សល់ទុកពីជីដូនជីតាមកផងដែរ។ នៅតាមជនបទ គេតែងចាត់ទុកពួកគាត់ថាជាអ្នកចាស់ទុំក្នុងភូមិ។ ចំណេះដឹង និងបទពិសោធន៍ជីវិតរបស់ពួកគាត់ ធ្វើឱ្យពាក្យសម្ដី និងការសម្រេចចិត្តរបស់ពួកគាត់មានឥទ្ធិពលយ៉ាងខ្លាំងក្នុងគ្រួសារ។ តួនាទីរបស់អ៊ុំប្រុស និងអ៊ុំស្រីបង្ហាញពីសារៈសំខាន់នៃអំណាច និងការបង្ហាញការគោរពតាមឋាននុក្រមនៅក្នុងគ្រួសារខ្មែរ។ សមាជិកក្នុងគ្រួសារដែលក្មេងជាង កម្រនឹងចោទសួរពីការសម្រេចចិត្តរបស់អ៊ុំប្រុស និង អ៊ុំស្រីណាស់ គឺដោយសារគេគោរព និងទុកចិត្តដល់ពួកគាត់។ ពួកគាត់ក៏ផ្តល់ការណែនាំអំពីសីលធម៌ និងអាកប្បកិរិយាប្រព្រឹត្តក្នុងសង្គមទៅកាន់អ្នកឯទៀតក្នុងគ្រួសារផងដែរ។ អ៊ុំប្រុស និងអ៊ុំស្រីក៏មានសិទ្ធ និងតួនាទីក្នុងការគ្រប់គ្រងការចែកទ្រព្យសម្បត្តិផងដែរ។ នៅពេលជួបជុំគ្រួសារ អ៊ុំប្រុស និងអ៊ុំស្រីច្រើនតែអង្គុយនៅក្បាលតុ ព្រោះវាបង្ហាញពីឋានៈរបស់ពួកគាត់នៅក្នុងគ្រួសារ។ ក្រៅពីឪពុកម្ដាយ អ៊ុំប្រុស អ៊ុំស្រីក៏មានសិទ្ធិក្នុងការស្ដីប្រដៅ ឬកែតម្រង់អាកប្បកិរិយា និងការប្រព្រឹត្តរបស់ក្មួយៗផងដែរ។ ទោះបីជាក្នុងករណីពួកគាត់រស់នៅឆ្ងាយក្ដី ក៏ដំបូន្មាន និងមតិរបស់ពួកគាត់នៅតែមានតម្លៃ និងឥទ្ធិពលយ៉ាងខ្លាំងខ្លាក្នុងគ្រួសារដែរ។ សិទ្ធិអំណាចរបស់អ៊ុំប្រុស និងអ៊ុំស្រី គឺជាធាតុផ្សំដ៏សំខាន់នៃសាមគ្គីភាព និងប្រពៃណីរបស់គ្រួសារខ្មែរ។